ការទៅវត្តនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការសម្រាកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ មុននឹងឈានជើងចូលក្នុងបរិវេណវត្ត អ្នកគួរតែស្លៀកពាក់ឱ្យបានសមរម្យតាមបែបប្រពៃណី ដូចជាការស្លៀកខោជើងវែង ឬសំពត់ដែលគ្របជង្គង់ និងអាវដែលមានដៃត្រឹមត្រូវ។ ការដោះមួក និងវ៉ែនតាខ្មៅចេញ នៅពេលដើរចូលក្នុងព្រះវិហារ ឬនៅចំពោះមុខព្រះសង្ឃ គឺជាសញ្ញានៃការគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងវប្បធម៌ខ្មែរ។ អ្នកនឹងមានអារម្មណ៍ស្ងប់សុខភ្លាមៗ នៅពេលឮសម្លេងជួងវត្តបន្លឺឡើងលាយឡំជាមួយក្លិនធូបភាយៗចេញពីក្នុងព្រះវិហារបុរាណ។ ការរៀបចំគ្រឿងសក្ការបូជាដូចជា ផ្កាឈូកស្រស់ ធូប និងទៀន គឺជាកាតព្វកិច្ចដំបូងដែលពុទ្ធបរិស័ទតែងតែធ្វើដើម្បីថ្វាយបង្គំព្រះរតនត្រ័យ។ ការដោះស្បែកជើងទុកនៅខាងក្រៅមុននឹងឡើងលើវិហារ ឬសាលាឆាន់ គឺជាទម្លាប់ដែលបង្ហាញពីភាពស្អាតស្អំ និងការគោរពទីកន្លែងសក្ការៈ។ ការដើរមួយៗ និងមិនបញ្ចេញសម្លេងខ្លាំងៗនៅក្នុងវត្ត ជួយរក្សានូវបរិយាកាសស្ងប់ស្ងាត់សម្រាប់អ្នកដែលកំពុងធ្វើវិបស្សនា ឬសមាធិ។ វត្តអារាមនៅកម្ពុជាភាគច្រើនមានក្បាច់ចម្លាក់យ៉ាងប្រណីតលើដំបូល និងជញ្ជាំង ដែលរៀបរាប់ពីរឿងរ៉ាវពុទ្ធប្រវត្តិ និងច្បាប់អប់រំជីវិត។ ការសំពះជម្រាបសួរព្រះសង្ឃដោយប្រើពាក្យសម្តីសមរម្យ ឬ សង្ឃសព្ទ គឺជាផ្នែកមួយនៃការរក្សានូវតម្លៃសុជីវធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ អ្នកអាចរកទិញផ្កាស្បៃរឿង ឬផ្កាម្លិះក្រងពីអ្នកលក់នៅមាត់ច្រកចូលវត្ត ដើម្បីយកទៅថ្វាយព្រះអង្គក្នុងវិហារ។ ការចូលរួមក្នុងពិធីសូត្រមន្តលើកពរជ័យពីព្រះសង្ឃ ត្រូវបានគេជឿថាជួយកម្ចាត់គ្រោះចង្រៃ និងនាំមកនូវសិរីសួស្តីដល់ក្រុមគ្រួសារ។ ក្នុងអំឡុងពេលសូត្រមន្ត អ្នកគួរអង្គុយបត់ជើងឱ្យមានរបៀប និងប្រណម្យដៃចូលគ្នាដោយចិត្តជ្រះថ្លាដើម្បីទទួលយកពុទ្ធពរទាំងបួនប្រការ។ ពិធីស្រោចទឹក គឺជាពិធីដ៏ពេញនិយមបំផុតមួយ ដែលអ្នកភូមិតែងតែធ្វើនៅពេលមានអារម្មណ៍ថាមិនសូវស្រួលខ្លួន ឬចង់ផ្លាស់ប្តូររាសីឱ្យល្អជាងមុន។ សម្រាប់ពិធីស្រោចទឹក អ្នកត្រូវត្រៀមសម្លៀកបំពាក់ផ្លាស់ប្តូរ ដូចជាសារុង ព្រោះព្រះសង្ឃនឹងប្រើទឹកមន្តដែលលាយដោយផ្កាចម្រុះមុខមកស្រោចលើខ្លួនអ្នក។ ក្នុងពេលស្រោចទឹក ព្រះសង្ឃនឹងសូត្រធម៌ជយន្តោ ដែលជានិមិត្តរូបនៃជ័យជម្នះលើរាល់ឧបសគ្គ និងមារសត្រូវទាំងឡាយ។ ការចងអំបោះពណ៌ក្រហមនៅកដៃពីព្រះសង្ឃ បន្ទាប់ពីការសូត្រមន្តរួច គឺជាការប្រសិទ្ធពរជ័យឱ្យមានសុខភាពល្អ និងមានអ្នកថែរក្សាការពារ។ ការប្រគេនបច្ច័យ ជាប្រាក់កាស ឬទេយ្យទានដល់ព្រះសង្ឃ គឺជាការសន្សំបុណ្យកុសលតាមរយៈការជួយទ្រទ្រង់វិស័យសាសនា។ សម្លេងសូត្រធម៌ជាភាសាបាលីយ៉ាងរណ្តំពីព្រះសង្ឃ បង្កើតបានជាថាមពលផ្លូវចិត្តដ៏វិជ្ជមាន ដែលជួយឱ្យអ្នកមានសតិស្មារតីរឹងមាំ។ បន្ទាប់ពីស្រោចទឹករួច អ្នកនឹងមានអារម្មណ៍ថាខ្លួនប្រាណស្រាលស្រឡះ និងមានកម្លាំងចិត្តថ្មីក្នុងការតស៊ូជាមួយការងារប្រចាំថ្ងៃ។ ការទទួលយកទឹកមន្តមកប្រោះលើក្បាលបន្តិចបន្តួច ក៏ជាវិធីសាមញ្ញមួយក្នុងការទទួលពរជ័យ ប្រសិនបើអ្នកមិនចង់ស្រោចទឹកពេញមួយតួខ្លួន។ វត្តអារាមនៅកម្ពុជា គឺជាមជ្ឈមណ្ឌលអប់រំសីលធម៌ ដែលក្មេងៗតែងតែមកស្នាក់នៅដើម្បីរៀនសូត្រពីចាស់ទុំ និងព្រះសង្ឃ។ ការពិភាក្សាធម៌ជាមួយព្រះសង្ឃ ឬលោកតាអាចារ្យ នឹងជួយឱ្យអ្នកយល់កាន់តែច្បាស់ពីច្បាប់កម្មផល និងការរស់នៅដោយមិនប្រមាថ។ ក្នុងថ្ងៃសីល អ្នកនឹងឃើញពុទ្ធបរិស័ទចំណុះជើងវត្តស្លៀកសពាក់ស មកសមាទានសីលប្រាំ ឬសីលប្រាំបីយ៉ាងខ្ជាប់ខ្ជួននៅក្នុងសាលាឆាន់។ ការចូលរួមប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅពេលព្រឹក គឺជាទម្លាប់ដ៏ស្រស់ត្រកាលដែលបង្ហាញពីសន្តានចិត្តសប្បុរសរបស់ប្រជាជនខ្មែរ។ អ្នកអាចរៀនសូត្រពីរបៀបថ្វាយបង្គំព្រះឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ឬហៅថា «បញ្ចង្គប្រណិប័ត» ដែលមានការដាក់អវយវៈទាំងប្រាំប៉ះនឹងកម្រាល។ ការមើលរូបគំនូរលើជញ្ជាំងវិហារ ជួយឱ្យអ្នកយល់ដឹងពីប្រវត្តិសាស្ត្រ និងការលះបង់របស់ព្រះពោធិសត្វក្នុងជាតិកំណើតនីមួយៗ។ វត្តខ្លះក៏មានការបង្ហាត់បង្រៀនសមាធិខ្លីៗសម្រាប់ភ្ញៀវទេសចរ ដែលចង់សាកល្បងហ្វឹកហាត់ផ្លូវចិត្តឱ្យស្ងប់។ ការបរិច្ចាគថវិកាដើម្បីកសាងសមិទ្ធផលក្នុងវត្ត ដូចជា កុដិ ឬសាលាធម្មសភា ត្រូវបានចាត់ទុកថាជាមហាកុសលដ៏ធំធេង។ ការគោរពច្បាប់វិន័យនៅក្នុងវត្ត ជួយរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការផ្តល់តម្លៃដល់បេតិកភណ្ឌអរូបីរបស់ជាតិ។ អ្នកនឹងបានឃើញពីភាពស្និទ្ធស្នាលរវាងវត្តអារាម និងសហគមន៍ ដែលតែងតែដើរទន្ទឹមគ្នាគ្រប់កាលៈទេសៈទាំងអស់។ ការទៅវត្តជួយឱ្យអ្នកមានឱកាសបានឆ្លុះបញ្ចាំងពីកំហុសឆ្គងពីអតីតកាល និងតាំងចិត្តធ្វើអំពើល្អសម្រាប់ថ្ងៃអនាគត។ ការស្តាប់ធម៌ទេសនារបស់ព្រះសង្ឃ គឺជាការបំភ្លឺផ្លូវចិត្តឱ្យចេះលះបង់នូវក្តីលោភលន់ និងការខឹងសម្បារ។ មុននឹងត្រលប់មកវិញ ការសំពះលាព្រះអង្គ និងចាស់ទុំក្នុងវត្ត គឺជាការបញ្ចប់ដំណើរទស្សនកិច្ចតាមបែបពុទ្ធសាសនាដ៏មានន័យ។ ការនាំយកខ្សែសីមា ឬរូបសំណាកព្រះពុទ្ធមកទុកនៅផ្ទះ ជាការដាស់តឿនខ្លួនឯងឱ្យរក្សានូវសីលធម៌ និងសេចក្តីល្អជានិច្ច បរិយាកាសនៅក្នុងវត្តដែលសំបូរទៅដោយដើមពោធិ៍ និងដើមឈើធំៗ ជួយឱ្យរាងកាយរបស់អ្នកទទួលបានខ្យល់អាកាសបរិសុទ្ធ។ ការទៅវត្តជាលក្ខណៈគ្រួសារ គឺជាការបង្កើតពេលវេលាដ៏កក់ក្តៅ និងការផ្ទេរមរតកជំនឿសាសនាទៅកាន់កូនចៅជំនាន់ក្រោយ។ ទោះបីជាអ្នកមិនមែនជាពុទ្ធសាសនិក ក៏អ្នកនៅតែអាចទទួលបាននូវភាពស្ងប់សុខ និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះសង្ឃ។ ការរក្សាស្មារតីជ្រះថ្លាបន្ទាប់ពីចេញពីវត្ត នឹងជួយឱ្យអ្នកមានចិត្តមេត្តាករុណាកាន់តែខ្លាំងចំពោះមនុស្សនៅជុំវិញខ្លួន។ ដំណើរទស្សនកិច្ចទៅកាន់ទីអារាម គឺជាការធ្វើដំណើរចូលទៅក្នុងជម្រៅនៃព្រលឹងវប្បធម៌ខ្មែរ ដែលនឹងធ្វើឱ្យអ្នកចងចាំមិនអាចបំភ្លេចបាន។